វប្បធម៌ខ្មែរមានសារៈសំខាន់ណាស់ក្នុងការបង្ហាញការគោរពតាមរយៈកាយវិការ និងពាក្យពេចន៍។ ការបង្ហាញការគោរពចំពោះអ្នកមានវ័យចំណាស់ ឬអ្នកមានឋានៈខ្ពស់ គឺជាគុណសម្បត្តិដ៏ថ្លៃថ្លាដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរ។ ការសំពះមិនមែនគ្រាន់តែជាកាយវិការសាមញ្ញនោះទេ ប៉ុន្តែវាគឺជា សិល្បៈនៃការទំនាក់ទំនង ដ៏មានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពី សេចក្ដីគោរព ភាពរាបទាប និងអត្តសញ្ញាណវប្បធម៌ របស់ជនជាតិខ្មែរ។ កម្រិតនៃការលើកដៃសំពះមិនមែនគ្រាន់តែជាទម្រង់បែបបទនោះទេ ប៉ុន្តែវាជា ភាសាមួយដែលគ្មានសំឡេង ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ។ ចំពោះគ្រូបង្រៀន ពេលសំពះលោកគ្រូអ្នកគ្រូ គេត្រូវលើកដៃប្រណម្យឱ្យចុងមេដៃប៉ះនឹងចង្កា ឬចុងច្រមុះ ដោយឱនក្បាលបន្តិច។ កាយវិការនេះបង្ហាញពីការគោរពដ៏ជ្រាលជ្រៅចំពោះអ្នកមានគុណបំណាច់ក្នុងការផ្ដល់ចំណេះដឹង។ ចំពោះមន្ត្រីរាជការ ពេលសំពះមន្ត្រីរាជការ គេអាចលើកដៃប្រណម្យត្រឹមទ្រូង ឬចង្កា។ នេះគឺជាទិដ្ឋភាពមួយដ៏សំខាន់នៃក្រមសីលធម៌ និងសុជីវធម៌ខ្មែរក្នុងការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានមុខងារ ឬឋានៈក្នុងសង្គម។ ឋានៈកាន់តែខ្ពស់ ឬវ័យកាន់តែចាស់ យើងគួរលើកដៃឱ្យខ្ពស់បន្តិច។ ក្រៅពីកាយវិការសំពះ ការប្រើប្រាស់ពាក្យពេចន៍ត្រឹមត្រូវក៏សំខាន់ណាស់ក្នុងការបង្ហាញការគោរព។ សម្រាប់គ្រូបង្រៀនជាបុរស គេត្រូវហៅថា "លោកគ្រូ" ហើយចំពោះគ្រូបង្រៀនជាស្ត្រី គេត្រូវហៅថា "អ្នកគ្រូ" ។ នៅពេលឆ្លើយតបទៅនឹងសំណួរ ឬការណែនាំរបស់លោកគ្រូអ្នកគ្រូ សិស្សជាបុរសត្រូវប្រើពាក្យ "បាទ" រីឯសិស្សជាស្ត្រីត្រូវប្រើពាក្យ "ចាស"។ រីឯចំពោះ មន្ត្រីរាជការមានឋានៈខ្ពស់ វិញ ការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការគួរសម គឺមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញពីការគោរព និងការយល់ដឹងពីក្រមសីលធម៌ក្នុងសង្គម។ សម្រាប់បុរសមានឋានៈខ្ពស់ គេអាចហៅតាមឋានៈដូចជា "ឯកឧត្តម" គឺជាគោរមងារផ្លូវការមួយដែលត្រូវបានប្រើប្រាស់សម្រាប់ មន្ត្រីជាន់ខ្ពស់ នៅក្នុងស្ថាប័នរដ្ឋដូចជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គនាយក ឬឯកអគ្គរាជទូតជាដើម។។ ឯស្ត្រីមានឋានៈខ្ពស់ គេអាចហៅតាមឋានៈដូចជា "លោកជំទាវ"គឺជាគោរមងារផ្លូវការមួយដែលត្រូវបានប្រើប្រាស់សម្រាប់ មន្ត្រីរាជការជាន់ខ្ពស់ជាស្ត្រីដូចជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គនាយិកា អគ្គរាជទូត ឬភរិយារបស់មន្ត្រីជាន់ខ្ពស់។ ការប្រើប្រាស់ពាក្យទាំងនេះបង្ហាញពីការគោរពចំពោះឋានៈ និងតួនាទីរបស់ពួកគាត់។ ពិតណាស់ ការស្វាគមន៍ និងការគោរព ដែលបានរៀបរាប់ខាងលើមិនមែនគ្រាន់តែជា ទម្រង់បែបបទនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីតម្លៃស្នូលដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ និងសង្គមខ្មែរ។ សីលធម៌ និងគុណធម៌គឺជាការគោរពបង្ហាញពីសីលធម៌ល្អ និងការចេះដឹងគុណចំពោះអ្នកមានគុណបំណាច់ អ្នកមានវ័យចាស់ ឬអ្នកមានឋានៈខ្ពស់។ សុខដុមរមនាសង្គម សំដៅដល់ការគោរពជួយបង្កើតបរិយាកាសនៃភាពស្និទ្ធស្នាល ការយោគយល់គ្នា និងការរាប់អានក្នុងសង្គម។ ការថែរក្សាអត្តសញ្ញាណជាតិ ទម្រង់នៃការសំពះ និងការប្រើប្រាស់ពាក្យពេចន៍គួរសមគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីអត្តសញ្ញាណជាតិខ្មែរ ។ ទន្ទឹមពីនេះទៀត ជាអ្ចីដែលកុលបុត្រកុលធីតាខ្មែរត្រូវបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ វាត្រូវបានបណ្ដុះបណ្ដាលតាំងពីក្មេង ហើយបង្ហាញតាមរយៈកាយវិការ និងពាក្យសម្ដីជាច្រើន។ កម្រិតនៃការសំពះអាចដល់កម្រិតចង្កា ឬច្រមុះ អាស្រ័យលើវ័យ និងទំនាក់ទំនងស្និទ្ធស្នាល។ ការគោរពមិនត្រឹមតែជាផ្នែកមួយនៃវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាមានឥទ្ធិពលយ៉ាងខ្លាំងលើអាកប្បកិរិយា និងទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃរបស់ខ្មែរ។ ការអប់រំកុមារ ឪពុកម្តាយតែងតែបង្រៀនកូនៗឱ្យចេះគោរពតាំងពីតូចម្ល៉េះមិនថាលោកគ្រូអ្នកគ្រូ និងមន្ត្រី។ កុមារត្រូវបានបង្រៀនឱ្យចេះសំពះ ចេះនិយាយស្តីគួរសម និងចេះស្ដាប់បង្គាប់ ដែលនេះជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គម។ ការស្លៀកពាក់សមរម្យ កាយវិការថ្លៃថ្នូរ និងពាក្យសម្ដីគួរសមសុទ្ធតែបង្ហាញពីការគោរព។ សរុបមក ការស្វាគមន៍ និងការគោរពគឺជាទិដ្ឋភាពដ៏សំខាន់មួយដែលធ្វើឱ្យវប្បធម៌ខ្មែរមានលក្ខណៈពិសេស និងសម្បូរបែប។ វាមិនត្រឹមតែជាទម្រង់បែបបទប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ គុណធម៌ និងការដឹងគុណដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។